ដើមត្រុំជារុក្ខជាតិម្យ៉ាងដែលផ្ដល់ពណ៌ខៀវ។ ជនជាតិចាមដើម ហៅដើមត្រុំថា ម៉។ រីឯខ្មែរវិញ បើពេលត្រាំត្រុំ និងកំបោរ យកមកកូរឱ្យរងកាកត្រុំនៅបាត កកនោះហៅថា ម៉។ កាលដើមគេ និយមជ្រលក់អំបោះក្របាសឱ្យបានពណ៌ខៀវ យកមកត្បាញក្រមា។ ឥឡូវនេះ ទំនៀម និងចំណេះជ្រលក់នេះស្ទើរបាត់បង់ទៅហើយ។ មកទល់សព្វថ្ងៃមានភូមិស្រុកខ្លះជាប់ឈ្មោះ ដោយយកត្រុំជាសម្គាល់ភូមិសាស្ត្រដូចជា ត្រពាំងត្រុំ គោកត្រុំជាដើម។ ពណ៌ធ្លះ មិនមែនយកឈ្មោះមកពីបរទេសទេ វាជាពណ៌របស់ខ្មែរ គ្រាន់តែមិនមានអ្នកស្គាល់។ ជាទូទៅ ទាល់តែអ្នករៀន ផ្នែកទាក់ទងនឹងរបស់បុរាណ វប្បធម៌បុរាណ ទើបអាចស្គាល់។ ពណ៌៌ធ្លះជាពណ៌ដែលខ្មែរយើងយកមកជ្រលក់សូត្រ ហើយវាមានប្រភពចេញមកពីដើមត្រុំ។ នៅក្នុងវចនានុក្រមខ្មែរបង្ហាញពីដើមត្រុំ ដោយសរសេរថា ជាដំណាំដើមតូច ស្លឹកវាសម្រាប់ត្រាំកូរឱ្យកើតជាមរ ធ្វើជាធ្លះជ្រលក់សំពត់ឱ្យមានពណ៌ខ្មៅ។ បើនិយាយពីធ្លះវិញ ក្នុងវចនានុក្រមបញ្ជាក់ថា ជាទឹកជ្រលក់មានពណ៌ខៀវ ធ្វើពីមរ លាយនឹងទឹកកំបោរ ស។ ដើមត្រុំនេះមិនមែនដុះតែនៅកម្ពុជាយើងទេ វាក៏មាននៅឥណ្ឌា អាហ្រ្វិក អាមេរិកឡាទីនផងដែរ។ វាត្រូវបានហៅជាភាសាអង់គ្លេសថា indigo plant ជាប្រភេទរុក្ខជាតិសម្រាប់ចម្រាញ់យកពណ៌ជ្រលក់សូត្រ ក្រណាត់ និងផលិតសាប៊ូដុំ។ ត្រុំជារុក្ខជាតិប្រភេទតូច ច្រើនដុះនៅតាមទួលស្រែចម្ការ ឬ តាមដីភូមិក្បែរៗ លំនៅស្ថាន។ ស្លឹកត្រុំរាងមូលទ្រវែងបន្តិច មានទំហំ ប៉ុនស្លឹកស្នួល ប៉ុន្តែស្លឹកត្រុំស្ដើង ហើយទន់មានពណ៌បៃតងស្រស់។ គេយកស្លឹកត្រុំមកត្រាំទឹកឱ្យរលួយរួចចាក់ទឹកកំបោរ កូរវីវក់ឱ្យទាល់តែឡើងពពុះ ពណ៌ខ្មៅទើបយកសម្លៀកបំពាក់ ឬ សូត្រអំបោះទៅជ្រលក់បានចេញជាពណ៌ខ្មៅបែបទឹកប៊ិច។ ការច្នៃត្រុំលាយជាមួយកំបោរ ប្រែឱ្យក្លាយជាពណ៌ខ្មៅនេះ គេហៅថា "ការធ្វើធ្លះ"។ បុព្វបុរសខ្មែរយើងត្រូវប្រើប្រាស់បច្ចេកទេសជ្រលក់ពណ៌បែបបុរាណនេះ អស់ពេលជាច្រើនសតវត្ស ទំរាំសង្គមទំនើបរកឃើញល័ក្ខបែបវិទ្យាសាស្ត្រ យកមកបម្រើសេចក្ដីត្រូវការក្នុងជីវភាពប្រចាំថ្ងៃ នាពេលបច្ចុប្បន្ន។ កាលពីជាងកន្លះសតវត្សមុន នៅទីជនបទស្រុកស្រែចម្ការ គេឃើញត្រុំដុះយ៉ាងច្រើននៅតាមទីទួល ដែលគេទុកចោលឥតដាំដំណាំ។ អ្នកធ្វើធ្លះមិនចាំបាច់ដាំត្រុំដែលជាវត្ថុធាតុដើមចាំបាច់បំផុតសម្រាប់ធ្វើធ្លះនោះទេ ព្រោះត្រុំដុះដោយឯងៗ អាចផ្គត់ផ្គង់តម្រូវការនៃអ្នកធ្វើធ្លះឥតមានខ្វះឡើយ។ ត្រុំជារុក្ខជាតិមានកម្ពស់ពី ៧០សង់ទីម៉ែត្រទៅ១ម៉ែត្រ។ នៅរដូវវស្សា ត្រុំដុះលូតលាស់ល្អ មានស្លឹកទន់បៃតងចាស់។ ពេលនេះជាពេលដែលប្រជាកសិករកាប់ ឬ កាច់ត្រុំយកមកត្រាំឱ្យរលួយ ដោយរើសយកតែមែកណាដែលមានស្លឹកច្រើន។ គេយករមូរស្លឹកត្រុំទៅត្រាំក្នុងធុងដែលដាក់ទឹកពេញ។ ក្នុងរយៈពេលបីយប់ គេស្រង់ដើមត្រុំ និងស្លឹកដែលរលួយអស់យកទៅបោះចោល។ ត្រុំរលួយនេះធំក្លិនស្អុយខ្លះដែរ ប៉ុន្តែមិនមែនស្អុយខ្លាំងរហូតដល់ចូលជិតមិនបាននោះឡើយ។ ពេលនោះ គេយកកំបោរហុយ (ពណ៌ស) ចំនួនបីត្រឡោកទៅចាក់ក្នុងធុង ឬ ពាងដែលត្រាំត្រុំនោះ។ រួចហើយគេកូរទឹកនោះនឹងកំណាត់ឈើមួយ អស់រយៈពេលប្រហែលកន្លះម៉ោងទើបផ្អាក។ ថ្ងៃបន្តបន្ទាប់មក គេតែងយកឈើមកកូរវិត វីវក់ទឹកត្រុំរលួយក្នុងធុងនោះក្នុងមួយលើកៗ រយៈពេលកន្លះម៉ោង រហូតគ្រប់មួយអាទិត្យ។ នោះទើបទឹកដែលផ្សំដោយវត្ថុទាំងពីរនេះឡើងពណ៌ខៀវក្រមៅ។ ពេលនោះ គេសន្មតថា ធ្លះឡើងពណ៌ពេញលេញ ល្មមអាចជ្រលក់បានហើយ។ ជាទូទៅ គេតែងយកសំពត់ក្រណាត់ ខោ អាវ អំបោះ សូត្រពណ៌ស ដែលគេចង់បានពណ៌ក្រមៅនេះយកទៅជ្រលក់ធ្លះ។ គេយកវត្ថុទាំំងនេះទៅជ្រលក់ក្នុងធុងធ្លះ ដោយកូរត្រឡប់ឱ្យដិតសព្វ ទើបគេពូតច្របាច់សម្រក់ទឹកធ្លះចេញ រួចយកទៅហាលថ្ងៃឱ្យស្ងួត។ ហើយយកមកជ្រលក់ហាលបី ឬបួនដង រហូតទាល់តែវត្ថុដែលជ្រលក់នោះដិតពណ៌ពេញលេញទើបឈប់។ ដូចដែលបានរៀបរាប់ខាងលើ កសិករខ្មែរតាមជនបទសម័យមុនចាត់ទុកធ្លះជាពណ៌ជ្រលក់មួយយ៉ាងសំខាន់បំផុត។ ក្រៅពីជ្រលក់សម្លៀកបំពាក់សម្រាប់ធ្វើការងារកសិកម្មភ្ជួររាស់ ដកស្ទូង ច្រូតកាត់ គេប្រើធ្លះសម្រាប់ជ្រលក់សូត្រធ្វើជាសរសៃអន្ទង ត្បាញសំពត់ហូលផាមួង រនាំង និងពិដានផ្សេងៗ។ បច្ចុប្បន្នទោះបីជាមានវត្តមានល័ក្តវិទ្យាសាស្ត្រក្ដី ក៏ប្រជាជនខ្មែរនៅតាមតំបន់ជនបទដាច់ស្រយាលនៅតែជ្រើសរើសប្រើប្រាស់វិធីបុរាណមួយនេះ